ការគោរពចំពោះសាស្រ្តាចារ្យ និងគ្រូបង្រៀននៅក្នុងសាកលវិទ្យាល័យ គឺជាតម្លៃស្នូលមួយដែលរួមចំណែកយ៉ាងសំខាន់ដល់ភាពជោគជ័យនៃការសិក្សា ក៏ដូចជាការអភិវឌ្ឍផ្ទាល់ខ្លួនរបស់និស្សិត។ និស្សិតទាំងអស់គួរតែ ស្ដាប់ដោយយកចិត្តទុកដាក់ខ្ពស់ នៅរាល់ពេលដែលសាស្រ្តាចារ្យកំពុងបង្រៀន ពន្យល់ ឬធ្វើបទបង្ហាញ។ ការ មកដល់ថ្នាក់រៀនឱ្យបានទាន់ពេលវេលា គឺជាទង្វើមួយដែលបង្ហាញពីការគោរពទាំងពេលវេលារបស់សាស្រ្តាចារ្យ ក៏ដូចជាពេលវេលារបស់មិត្តរួមថ្នាក់។ ការ ស្លៀកពាក់ឱ្យបានសមរម្យ និងមានរបៀបរៀបរយ នៅពេលទៅកាន់ថ្នាក់រៀន គឺជាការបង្ហាញពីភាពថ្លៃថ្នូរ និងការគោរពចំពោះគ្រូបង្រៀន។ និស្សិតត្រូវតែ ប្រើប្រាស់ពាក្យសម្ដីដែលសមរម្យ និងប្រកបដោយការគោរព នៅរាល់ពេលដែលនិយាយទំនាក់ទំនងជាមួយសាស្រ្តាចារ្យ។ ការ លើកដៃសុំការអនុញ្ញាតជាមុន មុននឹងនិយាយ ឬសួរសំណួរណាមួយនៅក្នុងម៉ោងបង្រៀន គឺជាឥរិយាបថដែលគួរឱ្យសរសើរ និងគួរសម។ និស្សិតគួរសួរ សំណួរដែលមានលក្ខណៈស្ថាបនា និងពាក់ព័ន្ធនឹងមេរៀន ដែលបង្ហាញពីការគិតពិចារណា និងចំណាប់អារម្មណ៍ជ្រៅជ្រះទៅលើប្រធានបទ។ ការ បំពេញកិច្ចការ ឬកិច្ចការផ្ទះដែលគ្រូដាក់ឱ្យ ដោយយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ គឺជាការបង្ហាញពីការគោរពចំពោះការខិតខំប្រឹងប្រែងបង្រៀនរបស់គ្រូ។ និស្សិតមិនត្រូវ ប្រើប្រាស់ទូរស័ព្ទដៃ ឬធ្វើសកម្មភាពផ្សេងៗ ដែលអាចរំខានដល់ដំណើរការបង្រៀន ឬការយកចិត្តទុកដាក់របស់មិត្តរួមថ្នាក់ឡើយ។ ការរក្សាអនាម័យ និងសណ្ដាប់ធ្នាប់ល្អនៅក្នុងថ្នាក់រៀន គឺជាផ្នែកមួយដ៏សំខាន់នៃការគោរពដល់បរិស្ថានសិក្សា និងគ្រូបង្រៀន។ និស្សិតគួរតែ ស្វាគមន៍ ឬជម្រាបសួរ សាស្រ្តាចារ្យនៅពេលដែលជួបគ្នាទាំងនៅក្នុងបរិវេណសាលា ក៏ដូចជានៅក្រៅបរិវេណសាលា។ ការបង្ហាញការដឹងគុណ និងការថ្លែងអំណរគុណ ចំពោះការបង្រៀន ការណែនាំ និងការបង្ហាត់បង្រៀនរបស់សាស្រ្តាចារ្យ គឺជារឿងសំខាន់ណាស់។ និស្សិតត្រូវតែ ជៀសវាងការជជែកគ្នា ឬលេងសើចរំខាន នៅក្នុងម៉ោងបង្រៀន ដើម្បីរក្សាបរិយាកាសសិក្សាឱ្យមានភាពស្ងប់ស្ងាត់។ ការសុំទោសនៅពេលដែលបានធ្វើកំហុសឆ្គង គឺជាសញ្ញាដែលបង្ហាញពីការទទួលខុសត្រូវ និងការគោរពដល់អ្នកដទៃ។ និស្សិតគប្បី ទទួលយកមតិកែលម្អពីសាស្រ្តាចារ្យដោយបើកចិត្តទូលាយ និងយកទៅកែលម្អខ្លួនឯងឱ្យកាន់តែប្រសើរឡើង។ ការ មិនចម្លងការងារអ្នកដទៃដោយផ្ទាល់ ឬប្រយោល បង្ហាញពីភាពស្មោះត្រង់ និងការគោរពចំពោះកម្លាំងពលកម្មបញ្ញារបស់គ្រូ និងអ្នកនិពន្ធ។ និស្សិតគួរតែ គោរពតាមច្បាប់ និងបទបញ្ជាផ្ទៃក្នុង របស់សាកលវិទ្យាល័យ ដែលសាស្រ្តាចារ្យជាអ្នកទទួលបន្ទុកអនុវត្ត។ ការរក្សាទំនាក់ទំនងល្អ និងវិជ្ជមាន ជាមួយសាស្រ្តាចារ្យសម្រាប់គោលបំណងសិក្សា និងការស្វែងយល់បន្ថែម គឺមានប្រយោជន៍យ៉ាងខ្លាំង។ និស្សិតមិនត្រូវ និយាយដើម ឬបង្អាប់បង្អោន សាស្រ្តាចារ្យ ឬគ្រូបង្រៀនឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ។ ការចូលរួមក្នុងសកម្មភាពសិក្សាបន្ថែម ដូចជាសិក្ខាសាលា ឬវគ្គបណ្តុះបណ្តាលដែលរៀបចំដោយសាស្រ្តាចារ្យ បង្ហាញពីចំណាប់អារម្មណ៍ និងការខិតខំ។ និស្សិតគួរសរសេរ អ៊ីមែល ឬសារជាលាយលក្ខណ៍អក្សរ ដោយប្រើប្រាស់ភាសាប្រកបដោយការគោរព និងច្បាស់លាស់ នៅពេលទំនាក់ទំនងជាមួយសាស្រ្តាចារ្យ។ ការអត់ធ្មត់ និងយល់ចិត្ត ចំពោះភាពមមាញឹករបស់សាស្រ្តាចារ្យ គឺជាទង្វើដ៏ល្អមួយដែលបង្ហាញពីភាពចាស់ទុំ។ និស្សិតគួរតែ ជួយសាស្រ្តាចារ្យ តាមលទ្ធភាពដែលខ្លួនមាន នៅពេលដែលមានឱកាសសមស្រប (ឧទាហរណ៍ ជួយរៀបចំសម្ភារៈបង្រៀន)។ ការ មិនរអ៊ូរទាំ ឬត្អូញត្អែរ ចំពោះកិច្ចការ ឬលំហាត់ដែលគ្រូដាក់ឱ្យ គឺជាសញ្ញានៃភាពទទួលខុសត្រូវ និងការតាំងចិត្តសិក្សា។ និស្សិតត្រូវតែ ផ្ដល់ព័ត៌មានត្រឡប់ប្រកបដោយការស្ថាបនា និងគោលបំណងល្អ នៅពេលដែលសាស្រ្តាចារ្យស្នើសុំ។ ការលើកទឹកចិត្តនិងគាំទ្រសាស្រ្តាចារ្យនៅក្នុងកិច្ចការស្រាវជ្រាវ ឬគម្រោងនានា អាចបង្ហាញពីការគោរព និងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ពួកគាត់។ និស្សិតដែលត្រៀមខ្លួនសម្រាប់មេរៀនជាមុន តាមរយៈការអានឯកសារ ឬស្រាវជ្រាវប្រធានបទ គឺបង្ហាញពីការយកចិត្តទុកដាក់ និងការគោរពចំពោះការបង្រៀនរបស់សាស្រ្តាចារ្យ។ ការចូលរួមយ៉ាងសកម្មក្នុងការពិភាក្សា ការចែករំលែកគំនិត និងការផ្លាស់ប្តូរទស្សនៈ គឺជាវិធីមួយដែលបង្ហាញថា សិស្សឱ្យតម្លៃចំពោះពេលវេលា និងចំណេះដឹងដែលគ្រូបានផ្តល់ឱ្យ។ និស្សិតគួរប្រើប្រាស់កុំព្យូទ័រយួរដៃ ឬឧបករណ៍ឌីជីថលផ្សេងទៀតសម្រាប់តែគោលបំណងសិក្សាប៉ុណ្ណោះក្នុងម៉ោងបង្រៀន ដោយជៀសវាងការប្រើប្រាស់សម្រាប់កិច្ចការផ្ទាល់ខ្លួនដែលមិនពាក់ព័ន្ធ។ នៅពេលដែលមានឱកាសផ្តល់មតិកែលម្អលើវគ្គសិក្សា ឬការបង្រៀន និស្សិតគួរធ្វើវាដោយស្មោះត្រង់ ប្រកបដោយការគោរព និងផ្តោតលើការស្ថាបនា។ ការទៅជួបសាស្រ្តាចារ្យនៅម៉ោងប្រឹក្សាដើម្បីសួរសំណួរ ឬពិភាក្សាអំពីមេរៀន គឺជាការបង្ហាញថា និស្សិតឱ្យតម្លៃលើការណែនាំផ្ទាល់ខ្លួនរបស់គ្រូ។ ប្រសិនបើសាស្រ្តាចារ្យមានគម្រោងស្រាវជ្រាវ ឬគម្រោងបន្ថែម ហើយសិស្សមានចំណាប់អារម្មណ៍ ការចូលរួមដោយស្ម័គ្រចិត្តបង្ហាញពីការគោរពចំពោះការងារ និងជំនាញរបស់គ្រូ។ នៅពេលចាំបាច់ត្រូវអវត្តមានពីថ្នាក់ និស្សិតគួរតែជូនដំណឹងដល់សាស្រ្តាចារ្យជាមុនតាមរយៈវិធីសាស្រ្តសមស្របដោយមានមូលហេតុច្បាស់លាស់។ ការចូល ឬចេញពីថ្នាក់ដោយស្ងៀមស្ងាត់ និងដោយមិនរំខានអ្នកដទៃ ជាពិសេសនៅពេលគ្រូកំពុងបង្រៀន។ ការយល់ដឹងពីលក្ខណៈវប្បធម៌ ឬប្រពៃណីនៃការគោរពក្នុងប្រព័ន្ធអប់រំកម្ពុជា ដូចជាការសម្ដែងការគោរពតាមរយៈការសំពះ ឬការនិយាយស្តី គឺជារឿងសំខាន់សំរាប់និស្សិត។ និស្សិតមិនត្រូវសួរ ឬជ្រៀតជ្រែកចូលកិច្ចការផ្ទាល់ខ្លួនរបស់សាស្រ្តាចារ្យឡើយ លុះត្រាតែមានការអនុញ្ញាត។ ការសរសេរសំបុត្រ ឬអ៊ីមែលអរគុណដល់សាស្រ្តាចារ្យនៅចុងបញ្ចប់នៃវគ្គសិក្សា អាចបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការបង្រៀនរបស់ពួកគាត់។ ប្រសិនបើសាស្រ្តាចារ្យណែនាំវគ្គសិក្សា ឬវគ្គបណ្តុះបណ្តាលបន្ថែមណាមួយ ការចូលរួមបង្ហាញពីការទុកចិត្តលើដំបូន្មានរបស់គ្រូ។ និស្សិតគួរតែមានភាពក្លាហានក្នុងការទទួលស្គាល់កំហុសរបស់ខ្លួន និងស្វែងរកការណែនាំពីសាស្រ្តាចារ្យដើម្បីកែលម្អ។ ការចូលរួមក្នុងព្រឹត្តិការណ៍សង្គម ឬសកម្មភាពក្រៅម៉ោងសិក្សាដែលរៀបចំដោយសាកលវិទ្យាល័យ ដែលមានវត្តមានសាស្រ្តាចារ្យ អាចពង្រឹងទំនាក់ទំនងល្អ។